ការសិក្សានៅសាកលវិទ្យាល័យដែលមានដៃគូសហការជាមួយក្រុមហ៊ុនអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ភាពជាដៃគូនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិត ដោយផ្សារភ្ជាប់ការសិក្សាតាមទ្រឹស្ដីជាមួយការអនុវត្តជាក់ស្ដែង ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារ។ វាមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលទីមួយនោះគឺការបង្កើនបទពិសោធន៍ការងារ និងជំនាញជាក់ស្តែង ។ ដោយ តាមរយៈកិច្ចសហការនេះ និស្សិតអាចទទួលបានឱកាសចូលរួមកម្មសិក្សា ឬការទស្សនកិច្ចសិក្សានៅតាមក្រុមហ៊ុន និងអង្គការដៃគូ។ ដែលធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសការងារជាក់ស្តែង និងទទួលបានជំនាញដែលទីផ្សារត្រូវការ។ ទីពីរគឺឱកាសការងារ ដោយកិច្ចសហការនេះអាចជាស្ពានតភ្ជាប់រវាងនិស្សិត និងក្រុមហ៊ុន ឬអង្គការដៃគូ ដែលអាចនាំឱ្យមានឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។ ក្រុមហ៊ុនទាំងនោះអាចជួលនិស្សិតដែលមានសមត្ថភាព និងបទពិសោធន៍ល្អ ដែលធ្លាប់បានធ្វើកម្មសិក្សានៅកន្លែងរបស់ពួកគេ។ ទីបីការអភិវឌ្ឍកម្មវិធីសិក្សា ដោយក្រុមហ៊ុន និងអង្គការអាចចូលរួមផ្តល់មតិយោបល់លើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដើម្បីឱ្យកម្មវិធីសិក្សាមានភាពទាន់សម័យ និងស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ នេះជួយឱ្យនិស្សិតត្រៀមខ្លួនបានល្អសម្រាប់ការងារនាពេលអនាគត។ ទីបួន បង្កើនបណ្តាញទំនាក់ទំនង ដោយនិស្សិតមានឱកាសជួប និងបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗពីក្រុមហ៊ុន និងអង្គការដៃគូ ដែលជាបណ្តាញដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីពនាពេលអនាគត។ ចុងក្រោយទីប្រាំគឺ ការស្រាវជ្រាវ និងការច្នៃប្រឌិត តាមរយៈកិច្ចសហការនេះ និស្សិតអាចចូលរួមក្នុងគម្រោងស្រាវជ្រាវរួមគ្នាជាមួយក្រុមហ៊ុន ឬអង្គការ ដែលអាចជួយជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍជំនាញវិភាគរបស់ពួកគេ។ សរុបមក ភាពជាដៃគូរវាងសាកលវិទ្យាល័យ ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលពិតជាមានអត្ថប្រយោជន៍ខ្លាំងក្នុងការបណ្ដុះបណ្ដាលនិស្សិតឲ្យក្លាយជាធនធានមនុស្សដែលមានគុណភាពខ្ពស់ ទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្ដែង។ នេះជួយឲ្យពួកគេមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចរាល់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍជាតិ។